ផ្លែត្នោត និងដើមត្នោត គឺជាធនធានដ៏សំខាន់មួយសម្រាប់ប្រជាជនខ្មែរ ដោយគេអាចយកមកកែច្នៃជាមុខម្ហូប និងបង្អែមជាច្រើនមុខ។ មិនត្រឹមតែផ្លែទេ សូម្បីតែទឹកត្នោតក៏មានអត្ថប្រយោជន៍ច្រើនណាស់ដែរ។ និយាយរួមទៅរុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សម្រាប់ឱ្យមនុស្ស យកទៅកែច្នៃដើម្បីធ្វើជាអាជីវកម្មក្នុងការប្រកបរបរចិញ្ចឹមជីវិត។ ទីមួយ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វា ដោយមានរសជាតិផ្អែមពិសា និងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផង។ មិនតែប៉ុណ្ណោះ ផ្លែត្នោតខ្ចីគេអាច យកវាទៅធ្វើជាសម្លជាច្រើនមុខទៀត។ ចំណែកឯផ្លែត្នោតទុំវិញគេអាច យកវាទៅធ្វើជានំបានយ៉ាងច្រើនប្រភេទ ហើយថែមទាំងរសជាតិឈ្ងុយឆ្ងាញ់ថែមទៀតផង។